មគ្គុទ្ទេសក៍ទេសចរគឺជាបុគ្គលមួយរូបដ៏សំខាន់នៅក្នុងវិស័យទេសចរណ៍ ដែលមានតួនាទីតំណាងជាអ្នកការទូតរបស់ប្រទេសខ្លួន។ មគ្គុទ្ទេសក៍ទេសចរណ៍សំដៅដល់បុគ្គលដែលប្រកបអាជីព ជាអ្នកទទួលជូនថែរក្សាភ្ញៀវជាតិ អន្តរជាតិ និងធ្វើអត្ថាធិប្បាយពន្យល់ អំពីភូមិសាស្ត្រ ធម្មជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ទំនៀមទម្លាប់ និងសេដ្ឋកិច្ច សង្គមនៃទីកន្លែងទស្សនា។ ការជ្រើសរើសមគ្គុទ្ទេសក៍ដែលចេះនិយាយភាសាខ្មែរផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដែលធ្វើឲ្យបទពិសោធន៍ទស្សនាវប្បធម៌របស់អ្នកកាន់តែមានន័យ និងស៊ីជម្រៅ។ មគ្គុទ្ទេសក៍ខ្មែរមាន ចំណេះដឹងផ្ទាល់ និងបទពិសោធន៍រស់នៅ អំពីប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងជំនឿរបស់ខ្មែរ។ ពួកគេអាចពន្យល់ពី អត្ថន័យជ្រាលជ្រៅ នៃទីតាំងបុរាណ សិល្បៈស្ថាបត្យកម្ម ពិធីបុណ្យ និងរបៀបរស់នៅប្រចាំថ្ងៃ។ ពួកគេអាចចែករំលែក រឿងរ៉ាវផ្ទាល់ខ្លួន និងទស្សនៈ ដែលអ្នកប្រហែលជាមិនអាចរកបានពីប្រភពផ្សេងៗឡើយ។ អ្នកនឹងមិនត្រឹមតែឃើញអ្វីៗនោះទេ តែនឹង យល់ពីខ្លឹមសារ នៃអ្វីដែលអ្នកកំពុងទស្សនា។ មគ្គុទ្ទេសក៍អាចដើរតួជា ស្ពានភាសា និងវប្បធម៌ រវាងអ្នក និងប្រជាជនក្នុងតំបន់។ ពួកគេអាចជួយអ្នក ប្រាស្រ័យទាក់ទង សួរនាំ ឬឆ្លើយសំណួរជាមួយអ្នកស្រុកដោយផ្ទាល់។ ពួកគេអាចបង្កើតឱកាសឲ្យអ្នក ជួបជុំ និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយសហគមន៍មូលដ្ឋាន។ វាជួយឲ្យអ្នកទទួលបាន អារម្មណ៍កក់ក្តៅ និងស្និទ្ធស្នាល ជាមួយប្រជាជនខ្មែរ។ មគ្គុទ្ទេសក៍ក្នុងស្រុកមាន ព័ត៌មានទាន់ហេតុការណ៍ និងជាក់លាក់ អំពីទីតាំងនានា។ ពួកគេដឹងរឿងរ៉ាវ ប្រវត្តិសាស្ត្រ រឿងព្រេងនិទានក្នុងស្រុក និងទីតាំងសំខាន់ៗដែលមិនសូវមានគេស្គាល់។ ពួកគេអាចផ្តល់ព័ត៌មានអំពី ព្រឹត្តិការណ៍បច្ចុប្បន្ន ឬពិធីបុណ្យនានាដែលកំពុងប្រព្រឹត្តទៅ។ ព័ត៌មានទាំងនេះច្រើនតែ មិនមាននៅក្នុងសៀវភៅណែនាំទេសចរណ៍ ឬតាមអុីនធឺណេតឡើយ។ ពួកគេស្គាល់ច្បាស់ពី ភូមិសាស្ត្រ ផ្លូវលំ និងស្ថានភាពសុវត្ថិភាព ក្នុងតំបន់នីមួយៗ។ ពួកគេអាចណែនាំអ្នកអំពី ការប្រុងប្រយ័ត្ន ចាំបាច់នៅតាមទីកន្លែងសាធារណៈ។ ក្នុងករណីមាន បញ្ហា ឬស្ថានភាពបន្ទាន់ មគ្គុទ្ទេសក៍អាចជួយដោះស្រាយបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ដោយសារជំនាញភាសា និងទំនាក់ទំនងក្នុងស្រុករបស់ពួកគេ។ នេះផ្តល់ឲ្យអ្នកនូវ ភាពស្ងប់ចិត្ត និងទំនុកចិត្ត ធ្វើឲ្យដំណើររបស់អ្នកកាន់តែរលូន។ ការជួលមគ្គុទ្ទេសក៍ខ្មែរមានន័យថាអ្នកកំពុង រួមចំណែកដោយផ្ទាល់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាជនក្នុងស្រុក។ នេះជួយ ជំរុញវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។ វាបង្ហាញពីការគាំទ្ររបស់អ្នកចំពោះ អាជីវកម្មខ្នាតតូច និងការងាររបស់ប្រជាជនខ្មែរ។ សរុបមក ការជ្រើសរើសមគ្គុទ្ទេសក៍និយាយភាសាខ្មែរ គឺមិនត្រឹមតែជាការជួលអ្នកនាំផ្លូវប៉ុណ្ណោះទេ តែជាការ វិនិយោគលើបទពិសោធន៍វប្បធម៌ពិតប្រាកដ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ផងដែរ។ ភ្នាក់ងារទេសចរណ៍ក្នុងស្រុក ជាជម្រើសដ៏ល្អសម្រាប់ការស្វែងរកមគ្គុទ្ទេសក៍និយាយភាសាខ្មែរ។ ភ្នាក់ងារទេសចរណ៍ដែលទទួលស្គាល់ តែងតែសហការជាមួយមគ្គុទ្ទេសក៍ដែលមាន អាជ្ញាប័ណ្ណច្បាស់លាស់ ពីក្រសួងទេសចរណ៍។ នេះធានាថាមគ្គុទ្ទេសក៍មានគុណវុឌ្ឍិ និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការនាំភ្ញៀវ។ ពួកគេអាចរៀបចំកញ្ចប់ទេសចរណ៍តាមតម្រូវការ ក្រៅពីមគ្គុទ្ទេសក៍ ភ្នាក់ងារអាចជួយរៀបចំ កញ្ចប់ទេសចរណ៍ ទាំងមូល រួមបញ្ចូលទាំងការដឹកជញ្ជូន កន្លែងស្នាក់នៅ និងកាលវិភាគទស្សនកិច្ច ដែលស័ក្តិសមនឹងចំណូលចិត្ត និងថវិការបស់អ្នក។ នេះជួយសន្សំពេលវេលា និងការព្រួយបារម្ភរបស់អ្នក។ ការប្រើប្រាស់ភ្នាក់ងារទេសចរណ៍ដែលមានកេរ្តិ៍ឈ្មោះល្អ ផ្តល់នូវទំនុកចិត្តខ្ពស់ ធានាគុណភាពទៅលើសេវាកម្ម។ ពួកគេមានទំនួលខុសត្រូវក្នុងការធានាថាដំណើររបស់អ្នកប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុវត្ថិភាព។ ភ្នាក់ងារភាគច្រើនមានបុគ្គលិកដែលអាចទំនាក់ទំនងជាភាសាអង់គ្លេស ឬភាសាអន្តរជាតិផ្សេងទៀតបានល្អ ដែលធ្វើឲ្យការសាកសួរ និងការកក់សេវាកម្មមានភាពងាយស្រួល។ មានចំណុចសំខាន់ៗដែលត្រូវពិចារណានៅពេលជ្រើសរើស ប័ណ្ណអនុញ្ញាត បទពិសោធន៍ ជំនាញភាសាក្រៅពីខ្មែរ។ នៅពេលជ្រើសរើសមគ្គុទ្ទេសក៍ទេសចរណ៍ដែលនិយាយភាសាខ្មែរសម្រាប់ការទស្សនាវប្បធម៌ មានចំណុចសំខាន់ៗមួយចំនួនដែលគួរពិចារណា។ ត្រូវប្រាកដថាមគ្គុទ្ទេសក៍មាន ប័ណ្ណអនុញ្ញាត ឬអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលចេញដោយក្រសួងទេសចរណ៍កម្ពុជា។ នេះបង្ហាញពី គុណវុឌ្ឍិ វិជ្ជាជីវៈ និងការទទួលស្គាល់ជាផ្លូវការរបស់ពួកគេ។ មគ្គុទ្ទេសក៍ដែលមានអាជ្ញាប័ណ្ណត្រូវបានបណ្តុះបណ្តាល និងមានចំណេះដឹងច្បាស់លាស់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងតំបន់ទេសចរណ៍។ ការជ្រើសរើសមគ្គុទ្ទេសក៍មានអាជ្ញាប័ណ្ណក៏ជួយធានានូវ សុវត្ថិភាព និងភាពទុកចិត្ត ក្នុងអំឡុងពេលធ្វើដំណើររបស់អ្នកផងដែរ។ សួរអំពី បទពិសោធន៍ របស់មគ្គុទ្ទេសក៍ក្នុងការដឹកនាំក្រុមទេសចរ ជាពិសេសទៅកាន់តំបន់ ឬប្រធានបទវប្បធម៌ដែលអ្នកចាប់អារម្មណ៍ ឧទាហរណ៍ ប្រាសាទបុរាណ ភូមិជនបទ សិប្បកម្មខ្មែរជាដើម។ មគ្គុទ្ទេសក៍ដែលមានបទពិសោធន៍អាច គ្រប់គ្រងស្ថានការណ៍បានល្អ ផ្តល់ព័ត៌មានបានច្រើន និងអាចឆ្លើយសំណួរបានច្បាស់លាស់។ ពួកគេក៏អាចផ្តល់នូវគន្លឹះ និងការយល់ដឹងជាក់ស្តែងដែលធ្វើឲ្យដំណើររបស់អ្នកកាន់តែរលូន និងកាន់តែរីករាយ។ អ្នកអាចសួររក ការវាយតម្លៃ ឬយោបល់ ពីអតិថិជនមុនៗរបស់ពួកគេ ប្រសិនបើមាន។ ប្រសិនបើអ្នកជាជនបរទេស ត្រូវប្រាកដថាមគ្គុទ្ទេសក៍អាចនិយាយ ភាសាដែលអ្នកយល់បានយ៉ាងច្បាស់ ឧទាហរណ៍ ភាសាអង់គ្លេស បារាំង ចិន ជប៉ុន ក្រៅពីភាសាខ្មែរ។ ការទំនាក់ទំនងដោយរលូនជាភាសាដែលអ្នកយល់ គឺជារឿងសំខាន់បំផុតដើម្បីទទួលបានព័ត៌មាន និងការពន្យល់បានគ្រប់គ្រាន់។ មគ្គុទ្ទេសក៍ដែលពូកែភាសាជាទូទៅក៏មាន ចំណេះដឹងទូលំទូលាយ និងអាចពន្យល់ពីគំនិតស្មុគស្មាញបានយ៉ាងងាយស្រួល។ ចំណុចទាំងបីនេះនឹងជួយអ្នកក្នុងការជ្រើសរើសមគ្គុទ្ទេសក៍ដែលមានសមត្ថភាព និងអាចផ្តល់នូវបទពិសោធន៍ទស្សនាវប្បធម៌ដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា។